សកម្មភាពនៃទម្លាប់សាសនា គឺជាការអនុវត្តជាក់ស្ដែងដែលពុទ្ធបរិស័ទធ្វើឡើងជាប្រចាំ។ ដើម្បីបណ្ដុះបណ្ដាលចិត្ត ស្វែងរកសេចក្តីស្ងប់ និងកសាងបុណ្យកុសល។ ទម្លាប់ទាំងនេះជួយពង្រឹងជំនឿ និងនាំមកនូវសេចក្តីសុខក្នុងជីវិត។ ចំពោះសកម្មភាព ឬទម្លាប់ដែលពុទ្ធបរិស័ទតែងតែធ្វើជាប្រចាំមានដូចជា ការធ្វើសមាធិ ការអានសៀវភៅធម៌ ឬសូត្រធម៌ ការទៅវត្តសំពះព្រះ ថ្វាយទៀន ថ្វាយផ្កា ការចូលរួមធ្វើបុណ្យក្នុងពិធីសាសនា និងការរក្សាឧបោសថសីល។ ចំពោះ សកម្មភាពទីមួយគឺការធ្វើសមាធិ ឬ ពិចារណាធម៌។ ការធ្វើសមាធិ គឺជាការតម្កល់ចិត្តឲ្យមានភាពនឹងនរ។ ការធ្វើសមាធិនេះ តម្រូវឲ្យអ្នកធ្វើមានការផ្ដោតអារម្មណ៍ខ្ពស់ ចេះពីរបៀបដកដង្ហើមចេញចូល រក្សារូបកាយឲ្យមានភាពសមរម្យ និងធ្វើអារម្មណ៍ឲ្យមានភាពល្អប្រសើរ។ ការអនុវត្តសមាធិជួយឱ្យចិត្តស្ងប់ រម្ងាប់អារម្មណ៍ច្របូកច្របល់ និងកាត់បន្ថយភាពតានតឹង។ គោលបំណងនៃសមាធិគឺដើម្បីអភិវឌ្ឍស្មារតី និងបញ្ញា។ ហើយការពិចារណាអំពីធម៌ គឺជាការគិតពិចារណាលើគោលការណ៍ ឬគោលបំណងអប់រំនៃព្រះធម៌។ តួយ៉ាងដូចជា ការពិចារណាលើទ្រឹស្ដីរបស់ព្រះពុទ្ធ អនិច្ចំ ទុក្ខំ អនត្តាជាដើម។ ការពិចារណាធម៌ជួយឱ្យយើងយល់ដឹងកាន់តែច្បាស់អំពីការពិតនៃជីវិត ការលះបង់នូវសេចក្តីប្រកាន់ខ្ជាប់ និងបណ្ដុះនូវបញ្ញាផងដែរ។ សម្រាប់សកម្មភាពទីពីរដែលពុទ្ធបរិស័ទតែងតែធ្វើគឺ ការអានសៀវភៅធម៌ ឬ សូត្រធម៌។ ការអានសៀវភៅធម៌ គឺជាការសិក្សាស្វែងយល់ពីព្រះពុទ្ធវចនៈ ឬអត្ថបទធម៌ផ្សេងៗ។ ជាពិសេសជួយពង្រីកចំណេះដឹងខាងផ្លូវធម៌ បណ្ដុះបណ្ដាលបញ្ញា និងជាត្រីវិស័យនាំផ្លូវជីវិតឱ្យដើរលើផ្លូវត្រឹមត្រូវ។ ឯការសូត្រធម៌ គឺជាការបន្លឺសម្លេងនូវគាថា ឬបទសូត្រផ្សេងៗ ដែលមានន័យទាក់ទងនឹងគុណព្រះរតនត្រ័យ ដែលមាន ព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ។ ការសូត្រធម៌ជួយធ្វើឲ្យចិត្តស្ងប់ មានសមាធិ និងជាការរំលឹកគុណព្រះពុទ្ធជាម្ចាស់។ ហើយការសូត្រក៏អាចជាការអធិដ្ឋាន ឬការបន់ស្រន់ផងដែរ។ រីឯសកម្មភាព ឬទម្លាប់ទីបីនោះគឺ ការចូលវត្តសំពះព្រះ ថ្វាយទៀន ថ្វាយផ្កាជាដើម។ ការចូលវត្ត គឺជាសកម្មភាពមួយដែលពុទ្ធបរិស័ទទៅកាន់ទីអារាម ដើម្បីធ្វើការសក្ការបូជា និងស្វែងរកសេចក្ដីស្ងប់។ ហើយការសំពះព្រះ គឺជាការបង្ហាញនូវការគោរពដឹងគុណចំពោះព្រះពុទ្ធជាម្ចាស់ ដែលជាគ្រូនៃមនុស្សលោក និងជាអ្នកនាំផ្លូវទៅកាន់សេចក្ដីស្ងប់។ ការសំពះធ្វើឱ្យចិត្តពុទ្ធបរិស័ទមើលទៅមានភាពទន់ភ្លន់ មានសេចក្ដីជ្រះថ្លា និងកាត់បន្ថយនូវចិត្តរឹងមានះ។ ឯការថ្វាយទៀន ផ្កា ធូប គឺជាការធ្វើសក្ការបូជាចំពោះព្រះរតនត្រ័យដ៏ប្រសើរ។ ទៀន តំណាងឱ្យពន្លឺនៃបញ្ញា ដែលជះពន្លឺបំបាត់ភាពងងឹតនៃអវិជ្ជា។ ផ្កា តំណាងឱ្យភាពមិនទៀងទាត់ ឬ អនិច្ចំ នៃសង្ខារ ដែលមានការរីកស្គុះស្គាយហើយក៏រុះរោយទៅវិញ។ ធូប តំណាងឱ្យសេចក្ដីបរិសុទ្ធ និងកេរ្តិ៍ឈ្មោះល្អដែលសាយផ្សាយទៅឆ្ងាយ។ សកម្មភាពទាំងនេះមិនមែនជាការសុំពរជ័យនោះទេ ប៉ុន្តែជាការបណ្ដុះនូវចិត្តជ្រះថ្លា សទ្ធា និងការរលឹកគុណ។ ចំណែកឯសកម្មភាពទីបួណនោះគឺ កាចូលរួមធ្វើបុណ្យក្នុងពិធីសាសនាផ្សេងៗ។ ការចូលរួមធ្វើបុណ្យក្នុងពិធីសាសនា ដូចជា បុណ្យភ្ជុំបិណ្ឌ បុណ្យកឋិន បុណ្យវិសាខបូជា និងបុណ្យផ្សេងៗទៀត គឺជាឱកាសដ៏សំខាន់មួយសម្រាប់ពុទ្ធបរិស័ទក្នុងការប្រមូលផ្ដុំគ្នាធ្វើអំពើល្អ។ ក្នុងពិធីបុណ្យទាំងនេះ គេអាចធ្វើការឱ្យទាន រក្សាសីល ស្ដាប់ធម៌ទេសនា ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វត្តអារាម។ ចំពោះអត្ថប្រយោជន៍នៃការចូលរួមធ្វើបុណ្យរួមគ្នានោះគឺ បានបង្កើតនូវសាមគ្គីភាពក្នុងសហគមន៍ បណ្ដុះនូវចិត្តសប្បុរសធម៌ និងជាការសាងកុសលដ៏ធំធេង។ ចំណែកឯសកម្មភាព ឬទម្លាប់ដែលពុទ្ធបរស័ទតែងតែធ្វើជាប្រចាំថ្ងៃនោះគឺ ការរក្សាឧបោសថសីល សីល ៨ និង ការរក្សានិច្ចសីល សីល ៥។ ការរក្សាសីល គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការប្រតិបត្តិធម៌។ ការរក្សាសីលគឺ ធ្វើឲ្យកាយវាចាចិត្តប្រព្រឹត្តតែអំពើល្អ និងមិនបង្កទុក្ខទោសដល់ខ្លួនឯង ឬអ្នកដទៃ។ ការរក្សានិច្ចសីល ឬសីល ៥ គឺជាសីលដែលពុទ្ធបរិស័ទគួររក្សាជាប់ជានិច្ចរៀងរាល់ថ្ងៃ។ ការរក្សានិច្ចសីល ឬសីល ៥ តម្រូវឲ្យពុទ្ធបរិស័ទគ្រប់រូបត្រូវ វៀរចាកការសម្លាប់សត្វ វៀរចាកការលួចទ្រព្យសម្បត្តិគេ វៀរចាកការប្រព្រឹត្តខុសក្នុងកាម វៀរចាកការនិយាយកុហក វៀរចាកការផឹកសុរា និងគ្រឿងស្រវឹងផ្សេងៗ។ ឯការរក្សាឧបោសថសីល ឬសីល ៨ គឺជាសីលដែលពុទ្ធបរិស័ទគួររក្សាក្នុងថ្ងៃឧបោសថ ឬថ្ងៃសីល ឬថ្ងៃបុណ្យនានា ដើម្បីបណ្ដុះនូវគុណធម៌ខ្ពស់ជាងមុន។ ហើយការរក្សាឧបោសថសីល ឬសីល ៨ តម្រូវឲ្យពុទ្ធបរិស័ទគ្រប់រូបត្រូវ វៀរចាកការសម្លាប់សត្វ វៀរចាកការលួចទ្រព្យសម្បត្តិគេ វៀរចាកការប្រព្រឹត្តកាមគុណគ្រប់យ៉ាង វៀរចាកការនិយាយកុហក វៀរចាកការផឹកសុរា និងគ្រឿងស្រវឹងផ្សេងៗ វៀរចាកការបរិភោគអាហារខុសកាល គឺបរិភោគក្រោយថ្ងៃត្រង់ វៀរចាកការរាំច្រៀង និងវៀរចាកការដេក ឬអង្គុយលើទីកន្លែងខ្ពស់ ឬទូលាយដែលសមគួរដល់អ្នកមានបុណ្យធំ។ ឯអត្ថប្រយោជន៍នៃការរក្សាសីល ៨ ជួយឱ្យចិត្តស្អាតស្អំ បរិសុទ្ធ ទទួលបានសេចក្តីសុខក្នុងជីវិត និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសមាធិ និងបញ្ញា។ សកម្មភាពនិងទម្លាប់សាសនាទាំងនេះ មិនមែនគ្រាន់តែជាទម្លាប់ប្រចាំថ្ងៃនោះទេ ប៉ុន្តែជាផ្លូវសម្រាប់បណ្ដុះនូវគុណធម៌ផងដែរ។ ជារួម ការធ្វើបែបនេះគឺលះបង់នូវកិលេស និងឈានទៅរកសេចក្តីស្ងប់ក្នុងជីវិត។ សរុបមក ការធ្វើសកម្មភាពនិងទម្លាប់សាសនាទាំងនេះគឺមិនមែនប្រើតែក្នុងសាសនាប៉ុន្នោះទេ យើកក៏អាចយកវាមកប្រើជាសម្មភាពប្រចាំថ្ងៃបានផងដែរ។